ពាក្យពេចន៍ និងសុភាសិតខ្មែរតែងតែបង្កប់នូវគំនិតអប់រំដ៏ជ្រាលជ្រៅ ដំបូន្មានមានតម្លៃ និងបទពិសោធន៍ជីវិតដ៏ជាក់ស្ដែង ដើម្បីជាមេរៀនសម្រាប់មនុស្សគ្រប់រូប។ ចំពោះឃ្លា "បាយកកមិនល្អដូចបាយក្ដៅ តែបើពោះឃ្លានខ្លាំងក៏ត្រូវតែបរិភោគ" នេះជាការប្រៀបធៀបទៅនឹងស្ថានភាពជីវិតដែលយើងជួបប្រទះនូវជម្រើសមិនល្អឥតខ្ចោះ ប៉ុន្តែចាំបាច់ត្រូវទទួលយកដោយសារកាលៈទេសៈបង្ខំ។ ចំណែកពាក្យថា «មេម៉ាយក៏ស្រី» មានន័យមិនខុសពីបាយកកនោះទេ គឺសំដីនេះត្រូវបានពោលឡើងយោងទៅតាមស្ថានភាពមួយដែលបុរសមិនអាចរកស្រីក្រមុំព្រហ្មចារីយ៍មកធ្វើជាភរិយាបាន។ ដោយសារបុព្វហេតុណាមួយ មានតែស្រីមេម៉ាយ ដែលគេសុខចិត្តរៀបការ ។ នៅពេលនោះហើយដែលគេនិយាយលើកតម្លៃស្ត្រីថា ស្រីណាដូចស្រីណា មេម៉ាយក៏ដោយ ក្រមុំក៏ដោយ ក៏នាងជាស្រីដូចគ្នា គ្មានអ្វីប្លែកទេ។ តែតាមពិត បុរសភាគច្រើន ជាពិសេស នៅប្រទេសខ្មែរ គេយល់ថា ស្ត្រីក្រមុំមានតម្លៃជាងស្ត្រីដែលបាត់បង់ព្រហ្មចារីយ៍។ ប៉ុន្តែនៅតែមានបុរសខ្លះមានជំនឿថា ក្រមុំ ឬមិនមែនក្រមុំ មិនមែនជារឿងសំខាន់នោះទេ។ ការសំខាន់គឺស្ថិតនៅលើសេចក្តីស្នេហាទៅវិញទៅមក ដែលផុសចេញពីបេះដូងពិតប្រាកដ។ អ្នកទទួលទានបាយកក មកពីគ្មានបាយក្ដៅ ។ បើមានបាយក្ដៅ មុខជារុញបាយកកចេញ ព្រោះយ៉ាងណា ក៏បាយក្ដៅឆ្ងាញ់ជាងបាយកកដែរ។ ប៉ុន្តែដើម្បីលើកទឹកចិត្តខ្លួនឯង ក៏និយាយថា បាយកកក៏បាយដែរ ឆ្អែតដូចតែគ្នា ។ អ្នកដែលយកប្រពន្ធមេម៉ាយ ពុំមែនមានន័យថា រកប្រពន្ធក្រមុំពុំបាននោះទេ ។ និយាយរួមទៅ សេចក្ដីស្នេហា ឬសេចក្ដីស្រលាញ់ពុំប្រាកដថា ក្រមុំឫមេម៉ាយអ្វីទេ ឲ្យតែស្រលាញ់ ត្រូវចិត្តគ្នា មាននិស្ស័យនឹងគ្នា ក៏ស្រលាញ់គ្នាបានហើយ ។ សេចក្ដីស្រលាញ់ពុំរើសឋានៈ ឬ វណ្ណៈទេ សមដូចពាក្យចាស់លោកពោលថា ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ។ ដូច្នេះ ដើម្បីលើកទឹកចិត្តខ្លួនឯង គេក៏ពោលថា មេម៉ាយក៏ស្រីដែរ គឺស្រីដូចតែគ្នា បង្កើតកូនបានដូចតែគ្នា ។ រីឯសុភាសិត "ការពារប្រសើរជាងព្យាបាល" នេះមានន័យថា អ្វីដែលយើងបានដឹងជាមុនថាអាចនឹងមានផលអាក្រក់ជាអវិជ្ជមាន នោះយើងត្រូវតែទប់ស្កាត់វាឱ្យបានមុនពេលកើតឡើង។ ដោយនៅលើលោកនេះគ្រប់អ្វីៗទាំងអស់មានការប្រែប្រួលជានិច្ច គ្រាន់តែប្រែប្រួលតិច និងប្រែប្រួលខ្លាំងប៉ុណ្តោះ។ ការពារមានន័យថា ការប្រឆាំង ការទប់ស្កាត់នូវអ្វីៗដែលមិនទាន់បានកើតឡើងតែយើងអាចដឹងជាមុន។ ព្យាបាលមានន័យថា សំដៅលើដំណោះស្រាយ ការស្វែងរកវិធីសាស្ត្រក្នុងការបញ្ចប់បញ្ហានូវអ្វីៗដែលបានកើតឡើងរួចហើយ។ ឧទាហរណ៍ជាក់ស្ដែង៖បើគ្មានអនាម័យ នឹងនាំឱ្យមានជំងឺ។ បើមិនអប់រំកូនចៅឱ្យល្អ នឹងអាចជាប់គុក។ បើមិនធ្វើរបងការពារភូមិស្ថាននឹងបាត់បង់ទ្រព្យសម្បត្តិ។ បើមិនប្រុងប្រយ័ត្នក្នុងការធ្វើចរាចរនឹងមានគ្រោះថ្នាក់តាមដងផ្លូវ បើយើងប្រហែសតែបន្តិចនិងមានគ្រោះថ្នាក់ជាមិនខាន។ បើនិស្សិតមិនខិតខំរៀនសូត្រ នឹងប្រឡងធ្លាក់ បែបនេះហើយយើងត្រូវតែខិតខំរៀនសូត្រ ស្វ័យសិក្សាដោយខ្លួនឯង និងរៀនជាមួយគ្រូផងដែរ។ ដូច្នេះ គេត្រូវការពារមុន កុំឲ្យមានជំងឺ កុំឲ្យជាប់គុក កុំឲ្យចោរលួច កុំឲ្យគ្រោះថ្នាក់ កុំឲ្យប្រឡងធ្លាក់ជាដើម ។ បើបណ្ដោយឲ្យផលអាក្រក់កើតឡើងទើបព្យាបាល ឬដោះស្រាយតាមក្រោយនោះ នាំឲ្យខាតបង់ប្រាក់កាស និងខាតបង់ពេលវេលា ។ ការពារប្រសើរជាងព្យាបាលគឺការពារហេតុការណ៍អ្វីដែលគេបានដឺងមុន នឹងមានផលអាក្រក់ គេត្រូវទប់ស្កាត់អោយបានមុនពេលវាកើតឡើង។ បើនិយាយពីការថែរក្សារទ្រព្យសម្បត្តិចង់អោយគង់វង្ស មិនបាត់បង់លុះត្រាតែយើង ចេះប្រយ័ត្ន ទុកដាក់ការពារដោយខ្លួនឯង។ ដោយការពារកុំអោយមានចោរលួច និងការពារកុំអោយមានគ្រោះថ្នាក់ផ្សេងៗ។ ទោះបីយើងដឹងថា មានកើត មានស្លាប់ មានចាស់ មានឈឺក៏ដោយ វាគឺជារឿងធម្មតាដែរ។ មានជីវិតតែងតែមានទុក្ខ តែបើយើងការពារវាក៏ប្រសើរជាងដកដង្ហើមចោលរងចាំសេចក្តីស្លាប់ដែរ។ យើងត្រូវការពារអាយុជីវិតខ្លួនឯងនិងគ្រួសារ ការពារនូវចំណេះជំនាញរបស់ខ្លួនឱ្យបានល្អ។ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រមណ៍ កុំទុកចិត្តអភិប្រាយ ពាក្យពេចន៍ទាំងនេះជាដំបូន្មានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទុកចិត្តអ្នកដទៃ ជាពិសេសអ្នកដែលយើងមិនសូវស្គាល់ច្បាស់។ បរទេស មានន័យថា មនុស្សដទៃក្រៅពីខ្លួនយើង ក្រៅពីគ្រួសារយើង ក្រៅពីសង្គមយើង ក្រៅពីជាតិយើង។ ពាក្យអភិនេស្ក្រម៍មានន័យថា អ្នកបួស បព្វជិតគ្រប់សាសនាទាំងអស់។ រីឯពាក្យ អភិប្រាយមានន័យថា សំដីព្រោកប្រាជ្ញ វោហារ ជួនរណ្ដំ ហូរដូចទឹក។ កុំទុកចិត្តបរទេសគួរចាំថា អ្នកណាក៏ដោយដែលចូលមកជួយយើង បើគេមិនបានផលចំណេញអ្វីពីយើង គេមិនខាតពេលវេលាជាមួយទេ។ ឧទាហរណ៍ ព្រះវេស្សន្ដរហ៊ានចំណាយទ្រព្យសម្បត្តិទាំងឃ្លាំង រហូតលះបង់ភរិយា និងកូន ឱ្យទៅតាជូជកព្រាហ្មណ៍ ដែលជាមនុស្សមានសន្តានពុំល្អ។ នៅក្នុងលោកនេះ មានមនុស្សតិចណាស់ដែលមានសន្ដានស្មោះត្រង់ កាន់សច្ចៈ សុចរិត យុត្តិធម៌ ពិតប្រាកដ។ បរទេស គឺជាជាតិសាសន៍ទីទៃពីម្ចាស់ស្រុក ។ បរទេសតែងមានទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា វប្បធម៌ផ្សេងពីម្ចាស់ស្រុក ។ អភិនេស្ក្រម៍ គឺជនដែលតាំងខ្លួនថាជាអ្នកប្រព្រឹត្តនូវព្រហ្មចរិយាធម៌ ប្រកាន់ខ្ជាប់នូវសីលទាន ភាវនា ។ អភិនេស្ក្រម៍ រាប់ទាំងអ្នកបួសដែលតាំងខ្លួនថាជាអ្នកស្ងប់ ប្រកបដោយគុណធម៌ខ្ពស់ និងវិសេសវិសាលក្រៃលែងលើសគេ ។ គ្រប់ឥរិយាបថ ពួកខ្លះធ្វើឫករម្យទម ស្រគត់ស្រគំ សង្រួមឥន្ទ្រីយ៍គួរឲ្យគោរព ។ អភិប្រាយ គឺជនដែលមានវោហារសព្ទម៉េតប្រាយ និងមានសម្ដីថ្វីមាត់ពូកែប្រាជ្ញប្រោក និយាយមិនចេះហត់ ទោះទៅទីណាក៏ឮសូរតែមាត់ ។ ជនប្រភេទនេះ ក៏មិនគួរឲ្យទុកចិត្តទាំងអស់បានទេ ។ ការនិយាយបែបនេះ មិនអោយទុកចិត្តទាំងស្រុងនោះទេ តែកុំទុកចិត្តខ្លាំងពេក ក្រែងខកបំណងទៅថ្ងៃក្រោយ។ មនុស្សខ្លះមានវោហារប្រោកប្រាជ្ញ និយាយបែកជាអូរហូរជាស្ទឹង ហាក់ដឹងសព្វ គ្មានចន្លោះត្រង់ណា អ្នកផងអង្គុយស្ដាប់ចំហមាត់ ស្ទើរតែភ្លេចដកដង្ហើម ។ ការនិយាយបែបនេះ គឺមិនឱ្យទុកចិត្តទាំងស្រុងនោះទេ តែកុំទុកចិត្តខ្លាំងពេក ក្រែងខកបំណងទៅថ្ងៃក្រោយ។ យើងគួរតែស្វែងរកមោក្ខធម៌ពិតប្រាកដ ដោយមិនចាំបាច់សួររកឫសគល់ ឬប្រវត្តិរូបអ្វីទាំងអស់។